ផលិតករភាពយន្តស្ត្រីនៅក្នុងប្រទេសកម្ពុជាមាន កញ្ញា រិទ្ធី លំអរពេជ្រ អ្នកស្រី ពាន់ ភួងបុប្ផា និងអ្នកនាង ជា សុខយ៉ូ ។ ជាដំបូងគឺ កញ្ញា រិទ្ធី លំអរពេជ្រ គឺជាផលិតករភាពយន្ត និងជាអ្នកដឹកនាំរឿងវ័យក្មេងម្នាក់ដែលបានបន្សល់ទុកនូវស្នាដៃគួរឲ្យកត់សម្គាល់ក្នុងវិស័យភាពយន្ត និងជាអ្នកចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយសិល្បៈ វប្បធម៌ខ្មែរ។ កញ្ញា រិទ្ធី លំអរពេជ្រ បានបញ្ចប់ថ្នាក់ បរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពីនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ ២០១០។ ការសិក្សានេះបានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាជីពរបស់កញ្ញាទាំងក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងការផលិតភាពយន្ត។ បន្ទាប់ពីបញ្ចប់ការសិក្សា កញ្ញា រិទ្ធី លំអរពេជ្រ មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងការបង្កើតកម្មវិធីនានា។ កញ្ញាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារជាច្រើនក្នុងវិស័យសិល្បៈ រាប់តាំងពីការផលិតភាពយន្ត និងវីដេអូតន្ត្រី រហូតដល់ការគ្រប់គ្រងសិល្បករ និងការរៀបចំមហោស្រពវប្បធម៌ធំៗ។ ចំណុចលេចធ្លោមួយទៀតក្នុងខ្សែជីវិតរបស់កញ្ញាគឺការក្លាយជា សហស្ថាបនិកនៃបុណ្យភូមិ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៣។ បុណ្យភូមិគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញ និងលើកកម្ពស់សិល្បៈ វប្បធម៌ ប្រពៃណីខ្មែរទៅកាន់យុវជន និងសាធារណជនទូទៅ។ កញ្ញាបានបង្ហាញនូវមោទនភាពចំពោះភាពជោគជ័យនៃកម្មវិធីនេះ ដែលបានទាក់ទាញទាំងយុវជនខ្មែរ និងការគាំទ្រពីវិស័យឯកជន និងអាជ្ញាធរ។ ក្នុងវិស័យភាពយន្ត កញ្ញា រិទ្ធី លំអរពេជ្រ ត្រូវបានគេទទួលស្គាល់ថាជា សមិទ្ធករភាពយន្តស្រ្តី មួយរូបដែលមានបទពិសោធន៍ច្រើន។ ស្នាដៃភាគច្រើនរបស់កញ្ញាផ្ដោតលើការប៉ះទង្គិចផ្លូវចិត្តតជំនាន់ អត្តសញ្ញាណភេទ និងទិដ្ឋភាពស៊ីជម្រៅនៃជីវិតគ្រួសារកម្ពុជា ជាពិសេសដោយផ្ដោតលើមនុស្សវ័យជំទង់។ រឿងដែលគាត់បានផលិតនោះរួមមាន រឿង «ស្នេហាក្មេងៗ» នៅក្នុងឆ្នាំ ២០១៩ និង រឿង «ស៊ីលីគ (Silig)» ដែលជាខ្សែភាពយន្តខ្នាតខ្លី។ រឿង ស្នេហាក្មេងៗ កញ្ញាគឺជាអ្នកដឹកនាំរឿងនៃខ្សែភាពយន្តនេះ ដែលបានឆ្លុះបញ្ចាំងពីជីវិត និងទំនាក់ទំនងរបស់យុវវ័យ។ ខ្សែភាពយន្តនេះបានបង្ហាញពីទេពកោសល្យរបស់កញ្ញាក្នុងការនិពន្ធបទភាពយន្ត និងការដឹកនាំរឿងប្រកបដោយភាពប្រាកដនិយម។ ចំណែកឯរឿង ស៊ីលីគ (Silig) ដែលជាខ្សែភាពយន្តខ្នាតខ្លីដែល កញ្ញា រិទ្ធី លំអរពេជ្រ ជាអ្នកដឹកនាំ រួមជាមួយសមិទ្ធិករភាពយន្តហ្វីលីពីនផងដែរ។ រឿង ស៊ីលីគ (Silig) ត្រូវបានចាក់បញ្ចាំងក្នុងមហោស្រព ដែលជាផ្នែកមួយនៃ មហោស្រពភាពយន្តអន្តរជាតិកាន លើកទី ៧៧ កាលពីខែឧសភា ឆ្នាំ ២០២៤។ នេះគឺជាមោទកភាពដ៏ធំមួយសម្រាប់កម្ពុជា ដោយកញ្ញាគឺជា សមិទ្ធករស្រ្តីខ្មែរលើកដំបូងគេ ដែលមានខ្សែភាពយន្តចាក់បញ្ចាំងក្នុងក្របខ័ណ្ឌមហោស្រពភាពយន្តលំដាប់អន្តរជាតិមួយនេះ។ កញ្ញា រិទ្ធី លំអរពេជ្រ ធ្លាប់បានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិកាន កាលពី ៥ ឆ្នាំមុន ក្នុងឆ្នាំ ២០២០ ក្នុងនាមជាអ្នកស្នេហាខ្សែភាពយន្តធម្មតា ប៉ុន្តែ ៥ ឆ្នាំក្រោយមក ក្នុងឆ្នាំ ២០២៤ កញ្ញាបានត្រលប់ទៅទីនោះវិញក្នុងនាមជាសមិទ្ធករភាពយន្តម្នាក់។ នេះជាការបង្ហាញពីការតស៊ូ និងការអភិវឌ្ឍន៍ខ្លួនរបស់កញ្ញារហូតទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់។ បន្ទាប់មកគឺអ្នកស្រី ពាន់ ភួងបុប្ផា គឺជាផលិតករ និងជាអ្នកដឹកនាំរឿងស្រីដំបូងគេបង្អស់នៅកម្ពុជា ដែលបានបន្សល់ទុកនូវស្នាដៃដ៏មានតម្លៃ និងជាគំរូដ៏សំខាន់សម្រាប់អ្នកជំនាន់ក្រោយ។ ជីវិត និងអាជីពរបស់គាត់បានឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រខ្មែរ រួមទាំងសម័យរុងរឿងនៃភាពយន្តខ្មែរ សម័យសង្រ្គាម និងការងើបឡើងវិញនៃវិស័យនេះ។ អ្នកស្រី ពាន់ ភួងបុប្ផា ដែលជាឥស្សរជនមួយរូបនោះ មានដើមកំណើតចេញពីទឹកដី ខេត្តកំពង់ចាម។ អ្នកស្រីចាប់ផ្ដើមមានចំណាប់អារម្មណ៍លើវិស័យសិល្បៈតាំងពីក្មេង ហើយបានចូលប្រឡូកក្នុងអាជីពជាតួសម្តែងមុននឹងងាកមកចាប់អាជីពជាអ្នកដឹកនាំរឿង។ អ្នកស្រីបានចាប់ផ្ដើមអាជីពសិល្បៈក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែលជាយុគសម័យមាសនៃភាពយន្តខ្មែរ។ ដំបូងអ្នកស្រីគឺជាតួសម្តែងក្នុងខ្សែភាពយន្តមួយចំនួន មុននឹងសម្រេចចិត្តបន្តការសិក្សាផ្នែកដឹកនាំរឿង។ ការសម្រេចចិត្តនេះគឺជារឿងដ៏កម្រមួយសម្រាប់ស្ត្រីខ្មែរក្នុងជំនាន់នោះ ដែលបង្ហាញពីភាពក្លាហាន និងការប្ដេជ្ញាចិត្តខ្ពស់របស់គាត់ក្នុងការសម្រេចចិត្តរឿងសំខាន់ៗក្នុងជីវិត។ ជីវិតរបស់អ្នកស្រី ពាន់ ភួងបុប្ផា បានជួបប្រទះនូវភាពលំបាកវេទនាបំផុតក្នុងរបបខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ សិល្បករជាច្រើនត្រូវបានសម្លាប់ ឬបាត់បង់ជីវិត ប៉ុន្តែអ្នកស្រីបានរួចផុតពីការសម្លាប់រង្គាលនេះ។ ទោះជាយ៉ាងណា បទពិសោធន៍ដ៏ឈឺចាប់ក្នុងសម័យនោះបានបន្សល់ទុកនូវរបួសផ្លូវចិត្តយ៉ាងជ្រាលជ្រៅ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អ្នកស្រី ពាន់ ភួងបុប្ផា បានក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការស្ដារ និងអភិវឌ្ឍវិស័យភាពយន្តខ្មែរឡើងវិញ។ ភាពយន្តខ្មែរបានចាប់ផ្តើមងើបចេញពីគំនរផេះបន្តិចម្តងៗ ហើយអ្នកស្រីក៏បានបន្តដឹកនាំរឿងជាច្រើនទៀត។ អ្នកស្រី ពាន់ ភួងបុប្ផា ត្រូវបានគេចាត់ទុកថាជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿងដែលមានជំនាញខ្ពស់ ទាំងផ្នែកនិពន្ធបទភាពយន្ត និងការគ្រប់គ្រងការផលិត។ ខ្សែភាពយន្តរបស់គាត់តែងតែមានលក្ខណៈពិសេសត្រង់ការឆ្លុះបញ្ចាំងពីតម្លៃសង្គម គ្រួសារ និងចិត្តគំនិតរបស់មនុស្សខ្មែរ។ រឿងរបស់លោកស្រីមានដូចជា រឿង ស្នេហាលោហិត នៅក្នុងឆ្នាំ ១៩៧៤ និង រឿង ពេលម៉ែចាស់ទៅ ក្នុងឆ្នាំ ២០២០។ រឿង ស្នេហាលោហិតនេះគឺជាខ្សែភាពយន្តដំបូងគេដែលអ្នកស្រីបានដឹកនាំ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការដឹកនាំរឿងដោយស្ត្រីនៅសម័យនោះ គឺជារឿងមួយដែលមិនធ្លាប់មានពីមុនមក ហើយវាបានបើកទំព័រថ្មីមួយសម្រាប់ផលិតករស្រ្តីនៅកម្ពុជា។ រីឯ រឿង ពេលម៉ែចាស់ទៅ ជារឿងមួយក្នុងចំណោមស្នាដៃថ្មីៗរបស់អ្នកស្រី រឿងនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជន។ ខ្សែភាពយន្តនេះបានបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការលះបង់របស់ម្តាយចំពោះកូន រួមទាំងការដឹងគុណរបស់កូនចំពោះមាតាបិតា។ សាច់រឿងដែលមានលក្ខណៈជាគ្រួសារ និងប៉ះពាល់អារម្មណ៍ទស្សនិកជន គឺជាចំណុចខ្លាំងមួយរបស់អ្នកស្រី ពាន់ ភួងបុប្ផា ក្នុងការនិពន្ធ និងដឹកនាំ។ ខ្សែភាពយន្តរបស់អ្នកស្រីតែងតែផ្តោតលើរឿងភាគលក្ខណៈគ្រួសារ ទំនាក់ទំនងមនុស្ស ស្នេហា ការតស៊ូជីវិត និងបញ្ហាសង្គម។ អ្នកស្រីមានសមត្ថភាពខ្ពស់ក្នុងការបង្កើតតួអង្គដែលមានលក្ខណៈប្រាកដនិយម និងសាច់រឿងដែលស៊ីជម្រៅ ធ្វើឱ្យទស្សនិកជនអាចយល់ និងចូលរួមអារម្មណ៍បានយ៉ាងងាយស្រួល។ អ្នកស្រី ពាន់ ភួងបុប្ផា មិនត្រឹមតែជាអ្នកដឹកនាំរឿងប៉ុណ្ណោះទេ ថែមទាំងជា និមិត្តរូប នៃការព្យាយាម តស៊ូ និងការបន្តក្តីស្រមៃក្នុងវិស័យសិល្បៈ។ វត្តមានរបស់គាត់ក្នុងឧស្សាហកម្មភាពយន្តដែលធ្លាប់តែដឹកនាំដោយបុរស បានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់ស្ត្រីខ្មែរ។ អ្នកស្រីបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះជាអ្នកត្រួសត្រាយផ្លូវ និងជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកដឹកនាំរឿងស្រីជំនាន់ក្រោយឱ្យបន្តកសាងស្នាដៃ និងអភិវឌ្ឍវិស័យភាពយន្តកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាចុងក្រោយ អ្នកនាង ជា សុខយ៉ូ គឺជាផលិតករ និងជាអ្នកដឹកនាំរឿងស្រីមួយរូបក្នុងចំណោមផលិតករជំនាន់ថ្មីដែលកំពុងតែរីកចម្រើនក្នុងវិស័យភាពយន្តកម្ពុជា។ ជាមួយនឹងការគិតបែបទំនើប និងការហ៊ានសាកល្បង អ្នកនាងបាននាំមកនូវស្នាដៃដែលមានលក្ខណៈប្លែក និងទាក់ទាញចំណាប់អារម្មណ៍។ ព័ត៌មានលម្អិតអំពីប្រវត្តិ និងខ្សែជីវិតផ្ទាល់ខ្លួនរបស់អ្នកនាង ជា សុខយ៉ូ មិនទូលំទូលាយជាសាធារណៈដូចផលិតករជើងចាស់មួយចំនួននោះទេ។ ទោះជាយ៉ាងណា អ្នកនាងត្រូវបានគេស្គាល់ថាជា បុគ្គលិកផ្នែកផ្សព្វផ្សាយ ក្នុងវិស័យភាពយន្ត និងជាអ្នកដែលមានចំណេះដឹងទូលំទូលាយអំពីឧស្សាហកម្មភាពយន្តកម្ពុជា។ បទពិសោធន៍នេះបានផ្តល់ឱ្យអ្នកនាងនូវការយល់ដឹងស៊ីជម្រៅអំពីរបៀបដែលភាពយន្តដំណើរការ តាំងពីការផលិតរហូតដល់ការផ្សព្វផ្សាយ។ មុននឹងងាកមកចាប់អាជីពជាអ្នកដឹកនាំរឿងផ្ទាល់ អ្នកនាងបានប្រឡូកក្នុងកិច្ចការងារផ្សេងៗដែលទាក់ទងនឹងភាពយន្ត ដែលជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍន៍ខ្លួនទៅជាផលិតករពេញលេញ។ អ្នកនាងតំណាងឱ្យផលិតករស្រីវ័យក្មេង ដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងហ៊ានបោះជំហានចេញពីទម្រង់ប្រពៃណី ដើម្បីស្វែងរកអ្វីដែលថ្មី។ អ្នកនាង ជា សុខយ៉ូ មានទេពកោសល្យក្នុងការនិពន្ធសាច់រឿងដែលមានលក្ខណៈប្លែក និងទាក់ទាញ ជាពិសេសរឿងដែលផ្តោតលើទិដ្ឋភាពផ្លូវចិត្ត ឬសង្គមស៊ីជម្រៅ។ រឿង អ្នកស្នងអគារ ត្រូវបានគេស្គាល់ថាជាខ្សែភាពយន្តប្រភេទ រន្ធត់ចិត្តសាស្ត្រ ដែលបានបង្ហាញពីសមត្ថភាពរបស់អ្នកនាងក្នុងការបង្កើតបរិយាកាសតានតឹង និងល្បិចកលតាមរយៈសាច់រឿង។ នេះគឺជាខ្សែភាពយន្តដ៏លេចធ្លោមួយដែលអ្នកនាងបានដឹកនាំ ដោយបង្ហាញពីទេពកោសល្យ និងចក្ខុវិស័យដ៏មុតស្រួចរបស់អ្នកនាង។ ខ្សែភាពយន្តនេះបានស្វែងយល់ពីប្រធានបទនៃអគារចាស់មួយដែលត្រូវបានទទួលមរតក ហើយបានលាតត្រដាងនូវអាថ៌កំបាំង និងភាពភ័យខ្លាចដែលលាក់ទុកក្នុងអគារនោះ។ ការនិពន្ធ និងការដឹកនាំរបស់អ្នកនាងបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យរឿងនេះមានភាពទាក់ទាញ និងបង្កើនភាពតានតឹងតាមរយៈធាតុផ្សំនៃចិត្តវិទ្យា។ ភាពយន្តរបស់អ្នកនាង ជា សុខយ៉ូ តែងតែមានលក្ខណៈពិសេសក្នុងការស្វែងយល់ពីប្រធានបទដែលមិនសូវត្រូវបានលើកឡើងញឹកញាប់ក្នុងភាពយន្តខ្មែរដូចជា បញ្ហាផ្លូវចិត្ត អាថ៌កំបាំង ឬរឿងរន្ធត់។ អ្នកនាងមានសមត្ថភាពក្នុងការបង្កើតសាច់រឿងដែលមានស្រទាប់ជ្រៅ និងធ្វើឱ្យទស្សនិកជនគិតពិចារណា។ ការជ្រើសរើសប្រភេទរឿងបែបនេះក៏បង្ហាញពីភាពក្លាហានរបស់អ្នកនាងក្នុងការបំបែកគំរូដើម និងនាំមកនូវប្រភេទភាពយន្តថ្មីៗសម្រាប់ទីផ្សារកម្ពុជា។ អ្នកនាង ជា សុខយ៉ូ គឺជាផលិតករស្រីម្នាក់ដែលតំណាងឱ្យ ជំនាន់ថ្មីនៃអ្នកផលិតភាពយន្ត ដែលមានការយល់ដឹងទូលំទូលាយអំពីនិន្នាការភាពយន្តអន្តរជាតិ និងហ៊ានសាកល្បងអ្វីដែលប្លែក។ វត្តមានរបស់គាត់បានរួមចំណែកដល់ភាពចម្រុះនៃឧស្សាហកម្មភាពយន្តកម្ពុជា និងបានបង្ហាញថា ស្ត្រីក៏មានសមត្ថភាពខ្ពស់ក្នុងការផលិតខ្សែភាពយន្តដែលមានគុណភាព និងឈានដល់កម្រិតអន្តរជាតិផងដែរ។ អ្នកនាងគឺជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដែលស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្ត ដោយបង្ហាញថាការតស៊ូ និងគំនិតច្នៃប្រឌិតអាចនាំមកនូវភាពជោគជ័យ។